កម្ពុជានៅចុងសម័យអាណានិគមបារាំង ប្រហែលពីទសវត្សរ៍ឆ្នាំ១៩៤០ ដល់ឆ្នាំ១៩៥៣ គឺជាដំណាក់កាលដ៏សំខាន់មួយដែលប្រទេសនេះបានឆ្លងកាត់ការផ្លាស់ប្តូរនយោបាយ សង្គម និងសេដ្ឋកិច្ចយ៉ាងខ្លាំង មុនពេលទទួលបានឯករាជ្យពេញលេញ។ នេះជាសម័យកាលដែលមនសិការជាតិនិយមបានរីកចម្រើន ហើយតួនាទីរបស់ព្រះមហាក្សត្រក៏កាន់តែលេចធ្លោឡើង។ នៅចុងសម័យអាណានិគមបារាំង អំណាចគ្រប់គ្រងផ្ទៃក្នុងរបស់កម្ពុជាត្រូវបានក្ដោបក្ដាប់យ៉ាងពេញលេញដោយបារាំង។ ទោះបីជាព្រះមហាក្សត្រខ្មែរនៅតែត្រូវបានចាត់ទុកជាប្រមុខរដ្ឋតាមរូបភាពក៏ដោយ ក៏ព្រះរាជាខ្មែរបានបាត់បង់អំណាចពិតប្រាកដទៅឱ្យអគ្គទេសាភិបាលបារាំង និងការិយាធិបតេយ្យអាណានិគម។ ព្រឹត្តិការណ៍នយោបាយសំខាន់ៗ មានដូចជា ការតែងតាំងព្រះបាទនរោត្ដម សីហនុ ចលនាជាតិនិយមរីកចម្រើន ចលនាខ្មែរឥស្សរៈ ទសវត្សរ៍ឆ្នាំ១៩៤០ និងព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យ ។ នៅឆ្នាំ១៩៤១ ព្រឹត្តិការណ៍ដ៏សំខាន់មួយបានកើតឡើងនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាក្រោមអាណានិគមបារាំង នោះគឺការតែងតាំងព្រះបាទនរោត្ដម សីហនុ ជាព្រះមហាក្សត្រ។ ការសម្រេចចិត្តរបស់អាណានិគមបារាំងក្នុងការជ្រើសរើស ព្រះអង្គនរោត្ដម សីហនុ ឱ្យឡើងគ្រងរាជ្យនៅឆ្នាំ១៩៤១ គឺជាយុទ្ធសាស្ត្រនយោបាយមួយដែលពួកគេជឿថាមានប្រយោជន៍សម្រាប់ពួកគេ។ នៅពេលនោះ ព្រះអង្គសីហនុទើបតែមានព្រះជន្មត្រឹមតែ ១៨ ព្រះវស្សា ប៉ុណ្ណោះ។ បារាំងមានការយល់ឃើញថា ព្រះអង្គនៅក្មេង គ្មានបទពិសោធន៍នយោបាយ ហើយអាចនឹងងាយស្រួលគ្រប់គ្រង។ ពួកគេសង្ឃឹមថា ព្រះអង្គនឹងមិនអាចជំទាស់ ឬតវ៉ានឹងគោលនយោបាយអាណានិគមរបស់ពួកគេបានឡើយ។ ផ្ទុយទៅវិញ ពួកគេរំពឹងថា ព្រះអង្គអាចនឹងបន្តរក្សាអំណាចរបស់បារាំងនៅក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើជាអាយ៉ងរបស់ពួកគេ។ ប៉ុន្តែការគណនារបស់បារាំងបានខុសឆ្គង យុវក្សត្រអង្គនេះមិនបានប្រព្រឹត្តទៅតាមការរំពឹងទុករបស់ពួកគេឡើយ។ ផ្ទុយទៅវិញ ព្រះអង្គបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការទាមទារឯករាជ្យជូនប្រទេសជាតិ។ ព្រះអង្គបានប្រើប្រាស់តួនាទីជាព្រះមហាក្សត្រ ដើម្បីធ្វើព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ ដែលជាទីបំផុតនាំឱ្យកម្ពុជាទទួលបានអធិបតេយ្យភាពពេញលេញនៅឆ្នាំ១៩៥៣។ ប៉ុន្តែផ្ទុយពីការរំពឹងទុករបស់បារាំង ព្រះអង្គបានបង្ហាញឱ្យឃើញនូវឆន្ទៈ និងភាពក្លាហានដ៏មោះមុត លើសពីការស្មានរបស់ពួកគេ។ ព្រះបាទនរោត្ដម សីហនុ មិនបានទន់ភ្លន់តាមការគិតរបស់បារាំងឡើយ។ នេះគឺជាការសម្រេចចិត្តដ៏សំខាន់មួយ ដែលបានផ្លាស់ប្ដូរទិសដៅប្រវត្តិសាស្ត្ររបស់កម្ពុជាពីប្រទេសក្រោមអាណានិគម ទៅជាប្រទេសឯករាជ្យពេញលេញ។ ការតស៊ូរបស់ព្រះអង្គគឺជាចំណុចរបត់ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រកម្ពុជា។ មុនពេលព្រះអង្គចាប់ផ្ដើមព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យ កម្ពុជាស្ថិតក្រោមនឹមត្រួតត្រារបស់បារាំងយ៉ាងពេញលេញ។ ប៉ុន្តែតាមរយៈកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ព្រះអង្គ ព្រះអង្គបានកំណត់ទិសដៅសម្រាប់អនាគតរបស់កម្ពុជា ឆ្ពោះទៅរកការទទួលបានឯករាជ្យពេញលេញនៅឆ្នាំ១៩៥៣។ នៅចុងសម័យអាណានិគមបារាំង ទោះបីជាមនសិការជាតិនិយមនៅកម្ពុជាមិនខ្លាំងក្លាដូចនៅវៀតណាមដំបូងឡើយ ក៏វាបានចាប់ផ្តើមរីកដុះដាលជាលំដាប់។ ចលនានេះបានផុសចេញជាពិសេសក្នុងចំណោមឥស្សរជនខ្មែរដែលបានទទួលការអប់រំពីបារាំង។ ក្នុងបរិបទដែលមនសិការជាតិនិយមនៅកម្ពុជាកំពុងតែរីកដុះដាល ការបោះពុម្ពផ្សាយកាសែត នគរវត្ត នៅឆ្នាំ១៩៣៦ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចលនានេះឱ្យកាន់តែរីកចម្រើន។ កាសែត នគរវត្ត ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ១៩៣៦ មិនមែនគ្រាន់តែជាប្រព័ន្ធផ្សព្វផ្សាយធម្មតានោះទេ។ វាគឺជាឧបករណ៍ដ៏សំខាន់មួយ ដែលបានកើតចេញពីការប្ដេជ្ញាចិត្តរបស់បញ្ញវន្តខ្មែរក្នុងការដាស់ស្មារតីជាតិ។ កាសែតនេះត្រូវបានបង្កើតឡើងដោយបញ្ញវន្តខ្មែរពីររូបគឺ លោក សឺន ង៉ុកថាញ់ និងលោក ប៉ាច ឈឿន។ អ្នកទាំងពីរសុទ្ធសឹងតែជាអ្នកដែលមានទស្សនៈជាតិនិយមជ្រាលជ្រៅ ហើយបានមើលឃើញយ៉ាងច្បាស់ពីភាពចាំបាច់ក្នុងការធ្វើអ្វីមួយដើម្បីរំដោះប្រទេសពីនឹមអាណានិគម។ គោលបំណងចម្បងរបស់ពួកគេក្នុងការបង្កើតកាសែតនេះ គឺដោយសារពួកគេបានមើលឃើញពីតម្រូវការក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីដាស់តឿនប្រជាជនខ្មែរឱ្យក្រោកឈរឡើង។ នៅពេលនោះ ប្រជាជនខ្មែរភាគច្រើននៅតែមិនសូវយល់ដឹងច្បាស់អំពីស្ថានភាពប្រទេសជាតិក្រោមការគ្រប់គ្រងរបស់បារាំង និងសិទ្ធិរបស់ខ្លួន។ បទ នគរវត្ត ត្រូវបានបង្កើតឡើងដើម្បីបំពេញចន្លោះ ដោយក្លាយជាសំឡេងមួយសម្រាប់ជាតិនិយម និងការតស៊ូដើម្បីឯករាជ្យ។ តាមរយៈអត្ថបទដែលបានចុះផ្សាយជាប្រចាំ កាសែត នគរវត្ត បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការដាស់ស្មារតីជាតិនិយម និងប្រឆាំងអាណានិគមដល់ប្រជាជនខ្មែរ។ កាសែតនេះបានជំរុញឱ្យពួកគេយល់ដឹងពីសិទ្ធិ និងតម្លៃរបស់ជាតិខ្លួន ដោយមិនស្ទាក់ស្ទើរក្នុងការបង្ហាញពីភាពអយុត្តិធម៌នៃការគ្រប់គ្រងរបស់បារាំង។ នគរវត្ត បានបំផុសគំនិតស្នេហាជាតិយ៉ាងខ្លាំងក្លា ធ្វើឱ្យប្រជាជនខ្មែរចាប់ផ្ដើមគិតគូរពីជោគវាសនាប្រទេសជាតិ។ វាបានក្លាយជាវេទិកាមួយសម្រាប់អ្នកជាតិនិយមបង្ហាញទស្សនៈ និងបង្រួបបង្រួមមតិមហាជនឆ្ពោះទៅរកការទាមទារឯករាជ្យពីបារាំង។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៤០ ចលនាតស៊ូប្រដាប់អាវុធមួយដែលមានឈ្មោះថា ចលនាខ្មែរឥស្សរៈ បានលេចរូបរាងឡើងនៅកម្ពុជា។ ចលនានេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងការគ្រប់គ្រងរបស់បារាំង។ ចលនាខ្មែរឥស្សរៈ ដែលជាចលនាតស៊ូប្រដាប់អាវុធ បានទទួលការគាំទ្រពីកម្លាំងបរទេសមួយចំនួន ដែលសុទ្ធតែមានគោលបំណងផ្ទាល់ខ្លួន ខណៈគោលបំណងចម្បងរបស់ចលនានេះគឺដើម្បីជាតិមាតុភូមិ។ ចលនាខ្មែរឥស្សរៈ បានទទួលការគាំទ្រពីកម្លាំងបរទេសសំខាន់ពីរ គឺប្រទេសថៃ និងវៀតមិញ ដែលសុទ្ធសឹងតែមានផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួននៅក្នុងតំបន់ឥណ្ឌូចិន។ ចលនានេះបានទទួលការគាំទ្រដំបូងពីប្រទេសថៃ ការគាំទ្រនេះមិនមែនជាការជួយដោយគ្មានលក្ខខណ្ឌនោះទេ គឺវាមានមូលហេតុច្បាស់លាស់។ ប្រទេសថៃមានបំណងពង្រីកឥទ្ធិពលរបស់ខ្លួនមកលើទឹកដីកម្ពុជាមួយចំនួន ជាពិសេសបណ្តាខេត្តនៅភាគខាងលិច ដែលជាផ្នែកមួយនៃមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់ខ្លួននៅក្នុងតំបន់។ តាមរយៈការគាំទ្រខ្មែរឥស្សរៈ ថៃសង្ឃឹមថានឹងអាចសម្រេចបាននូវគោលដៅពង្រីកទឹកដី ឬយ៉ាងហោចណាស់ក៏បង្កើតតំបន់ឥទ្ធិពលរបស់ខ្លួននៅក្នុងកម្ពុជា។ ក្រោយមកទៀត ចលនាខ្មែរឥស្សរៈក៏បានទទួលការគាំទ្រពីវៀតមិញ។ វៀតមិញក៏ជាចលនាតស៊ូជាតិនិយមវៀតណាមដែលកំពុងប្រយុទ្ធប្រឆាំងនឹងបារាំងដែរ។ ដូច្នេះ ពួកគេមានផលប្រយោជន៍រួមក្នុងការទម្លាក់អាណានិគមបារាំងចេញពីឥណ្ឌូចិនទាំងមូល។ សម្រាប់វៀតមិញ ការគាំទ្រខ្មែរឥស្សរៈគឺដើម្បីបង្កើតសម្ព័ន្ធមិត្តប្រឆាំងនឹងបារាំង និងពង្រីកឥទ្ធិពលមនោគមវិជ្ជារបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ការគាំទ្រពីប្រទេសទាំងពីរនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកម្លាំងខ្មែរឥស្សរៈ ទោះបីជាពេលខ្លះការគាំទ្រទាំងនោះបានបង្កឱ្យមានភាពស្មុគស្មាញ និងបែកបាក់ផ្ទៃក្នុងដល់ចលនានេះក៏ដោយ។ ទោះបីជា ចលនាខ្មែរឥស្សរៈ បានទទួលការគាំទ្រពីខាងក្រៅក៏ដោយ ក៏ គោលបំណងចម្បង និងពិតប្រាកដរបស់ពួកគេ គឺដើម្បី ប្រយុទ្ធទាមទារឯករាជ្យពីបារាំង។ ពួកគេមិនបានពឹងផ្អែកតែលើការចរចា ឬការតវ៉ាតាមផ្លូវច្បាប់នោះទេ តែបានប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីប្រឆាំងនឹង អាណានិគមនិយមបារាំង និង រដ្ឋអាយ៉ងរបស់បារាំងនៅកម្ពុជា។ សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ពី ឆន្ទៈដ៏មោះមុតរបស់ពួកគេក្នុងការរំដោះប្រទេសជាតិពីនឹមត្រួតត្រាបរទេស ដែលបានដាក់សម្ពាធលើបារាំងឱ្យពិចារណាឡើងវិញពីការគ្រប់គ្រងរបស់ខ្លួននៅកម្ពុជា។ ថ្វីដ្បិតតែមានគោលបំណងតែមួយគឺការទាមទារឯករាជ្យក៏ដោយ ក៏ចលនាខ្មែរឥស្សរៈបានជួបប្រទះនូវភាពបែកបាក់ផ្ទៃក្នុងរវាងក្រុមផ្សេងៗគ្នាយ៉ាងខ្លាំងក្លា។ នេះជាចំណុចខ្សោយមួយដែលបានធ្វើឱ្យចលនានេះមិនមានកម្លាំងពេញលេញ។ ទោះបីជាចលនាខ្មែរឥស្សរៈមានគោលបំណងរួមមួយគឺការទាមទារឯករាជ្យក៏ដោយ ក៏វាបានប្រឈមមុខនឹងភាពមិនឯកភាពពេញលេញបណ្ដាលមកពីកត្តាស្មុគស្មាញជាច្រើន។ ក្រុមនីមួយៗក្នុងចលនានេះមានមេដឹកនាំ រចនាសម្ព័ន្ធ និងជួនកាលមានគោលនយោបាយខុសប្លែកគ្នា។ មេដឹកនាំ និងសមាជិកមួយចំនួនមានទស្សនៈនយោបាយខុសគ្នាយ៉ាងខ្លាំងទៅលើរបៀបដឹកនាំចលនា និងទិសដៅសម្រាប់អនាគតប្រទេសជាតិក្រោយឯករាជ្យ។ អ្នកខ្លះចង់បានរបបរាជានិយម អ្នកខ្លះទៀតចង់បានសាធារណរដ្ឋ ឬរបបនយោបាយផ្សេងៗទៀត។ ផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនរបស់មេដឹកនាំមួយចំនួនក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបែងចែកក្រុម។ ការប្រជែងអំណាច និងការចង់បានឥទ្ធិពល បានធ្វើឱ្យពួកគេពិបាកក្នុងការរួបរួមគ្នា។ ការគាំទ្រពីប្រទេសថៃ និងវៀតមិញ ជួនកាលក៏បានបង្កឱ្យមានភាពស្មុគស្មាញ និងបែកបាក់ផងដែរ។ ប្រទេសទាំងនោះមានរបៀបវារៈផ្ទាល់ខ្លួន ហើយជារឿយៗបានប្រើប្រាស់ក្រុមខ្មែរឥស្សរៈនីមួយៗដើម្បីបម្រើផលប្រយោជន៍របស់ពួកគេ ដែលធ្វើឱ្យចលនាទាំងមូលចុះខ្សោយ។ កត្តាទាំងនេះបានធ្វើឱ្យចលនាខ្មែរឥស្សរៈមិនអាចប្រមូលកម្លាំងបានពេញលេញ ប៉ុន្តែទោះជាយ៉ាងណា ពួកគេនៅតែជាកម្លាំងសំខាន់មួយដែលបានរួមចំណែកដល់ការទាមទារឯករាជ្យពីបារាំង។ ទោះបីជាចលនាខ្មែរឥស្សរៈបានជួបប្រទះនូវភាពបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏វានៅតែមានផលប៉ះពាល់ និងសារៈសំខាន់ដ៏ធំធេងចំពោះដំណើរការទាមទារឯករាជ្យរបស់កម្ពុជា។ ចលនាខ្មែរឥស្សរៈនៅតែត្រូវបានចាត់ទុកថាជាកម្លាំងសំខាន់មួយ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងបារាំង។ ក្រុមប្រដាប់អាវុធទាំងនេះបានធ្វើសកម្មភាពតស៊ូជាច្រើននៅតាមតំបន់នានា ដែលបង្កការរំខាន និងការគំរាមកំហែងដល់ការគ្រប់គ្រងរបស់បារាំង។ ការតស៊ូឥតឈប់ឈររបស់ពួកគេបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើអាណានិគមនិយមបារាំង។ បារាំងត្រូវចំណាយកម្លាំងទ័ព និងថវិកាច្រើនដើម្បីទប់ទល់នឹងចលនាទាំងនេះ ដែលធ្វើឱ្យពួកគេពិចារណាឡើងវិញអំពីវត្តមានរបស់ខ្លួននៅកម្ពុជា។ ទីបំផុត សកម្មភាពរបស់ខ្មែរឥស្សរៈបានជួយជំរុញឱ្យបារាំងសម្រេចចិត្តផ្តល់ឯករាជ្យដល់កម្ពុជានៅពេលក្រោយមក។ ថ្វីដ្បិតតែមានបញ្ហាផ្ទៃក្នុង ក៏ចលនាខ្មែរឥស្សរៈនៅតែជាផ្នែកមួយដ៏សំខាន់នៃប្រវត្តិសាស្ត្រនៃការទាមទារឯករាជ្យរបស់កម្ពុជា ដែលបានរួមចំណែកយ៉ាងធំធេងដល់ការរំដោះប្រទេសជាតិពីនឹមអាណានិគម។ នៅចុងសម័យអាណានិគមបារាំង ព្រះបាទនរោត្ដម សីហនុ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកឯករាជ្យពេញលេញ តាមរយៈព្រះរាជសកម្មភាពដ៏ក្លាហានរបស់ព្រះអង្គ។ នៅចន្លោះឆ្នាំ១៩៥២-១៩៥៣ ព្រះបាទនរោត្ដម សីហនុ បានបោះជំហានដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រជាតិ ដោយចាប់ផ្ដើមនូវ ព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យ។ នេះគឺជាយុទ្ធនាការនយោបាយដ៏ម៉ឺងម៉ាត់មួយ ដែលព្រះអង្គបានធ្វើឡើងដោយផ្ទាល់ ដើម្បីទាមទារសិទ្ធិអធិបតេយ្យភាពរបស់កម្ពុជាពីអាណានិគមបារាំង។ ក្នុងអំឡុង ព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យ របស់ព្រះអង្គ ព្រះបាទនរោត្ដម សីហនុ បានបោះជំហានដ៏ក្លាហានមួយ ដោយប្រើប្រាស់ការទូតអន្តរជាតិជាមធ្យោបាយដ៏សំខាន់ដើម្បីសម្រេចគោលដៅ។ ព្រះអង្គបានធ្វើព្រះរាជដំណើរទៅក្រៅប្រទេសយ៉ាងសកម្ម យាងទៅកាន់បណ្ដាប្រទេសធំៗ និងទីក្រុងសំខាន់ៗលើពិភពលោក។ គោលបំណងចម្បងគឺដើម្បីជួបជាមួយមេដឹកនាំនានា និងអន្តរាគមន៍ឱ្យមានការគាំទ្រដល់ការទាមទារឯករាជ្យរបស់កម្ពុជាពីបារាំង។ ក្នុងកិច្ចប្រជុំទាំងនោះ ព្រះអង្គបានពន្យល់ពីស្ថានភាពរបស់កម្ពុជាយ៉ាងលម្អិត ដោយបង្ហាញពីភាពចាំបាច់នៃការបញ្ចប់នឹមត្រួតត្រាអាណានិគម។ ព្រះអង្គក៏បានបង្ហាញពីឆន្ទៈដ៏មោះមុតរបស់ប្រជាជនខ្មែរក្នុងការគ្រប់គ្រងវាសនាខ្លួនឯង និងរស់នៅដោយអធិបតេយ្យភាព។ ការធ្វើទូតដ៏ស្វាហាប់នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យបារាំងពិចារណាឡើងវិញនូវគោលជំហររបស់ខ្លួនចំពោះកម្ពុជា ហើយទីបំផុតក៏នាំទៅដល់ការប្រគល់ឯករាជ្យពេញលេញនៅឆ្នាំ១៩៥៣។ បន្ទាប់ពីការខិតខំប្រឹងប្រែងធ្វើព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យយ៉ាងសកម្ម និងមោះមុតរបស់ព្រះបាទនរោត្ដម សីហនុ ទីបំផុតលទ្ធផលដ៏គាប់ប្រសើរបានលេចចេញជារូបរាង។ ការខិតខំប្រឹងប្រែងរបស់ព្រះអង្គបានទទួលជោគជ័យយ៉ាងត្រចះត្រចង់។ ជាលទ្ធផល កម្ពុជាបានទទួលឯករាជ្យពេញលេញពីប្រទេសបារាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំធេងដែលបានបញ្ចប់នូវសម័យកាលអាណានិគមបារាំងលើទឹកដីកម្ពុជាអស់ជិតមួយសតវត្សរ៍។ ថ្ងៃទី៩ ខែវិច្ឆិកា ត្រូវបានចាត់ទុកជាថ្ងៃបុណ្យជាតិដ៏សំខាន់បំផុតមួយរបស់កម្ពុជា។ វាជាថ្ងៃដែលមានអត្ថន័យជ្រាលជ្រៅសម្រាប់ប្រជាជនខ្មែរគ្រប់រូប។ រៀងរាល់ឆ្នាំ ប្រជាជនខ្មែររៀបចំពិធីអបអរសាទរយ៉ាងអធិកអធម និងរំឭកដល់ការលះបង់ដ៏ធំធេង ព្រមទាំងព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបាទនរោត្ដម សីហនុ ដើម្បីបុព្វហេតុជាតិ មាតុភូមិ។ វាជាការបង្ហាញនូវការដឹងគុណចំពោះវីរភាពរបស់ព្រះអង្គក្នុងការទាមទារឯករាជ្យ។ វាជាសក្ខីភាពបញ្ជាក់ពីឯករាជ្យ អធិបតេយ្យភាព និងមោទកភាពជាតិរបស់កម្ពុជា ដែលបានរំដោះខ្លួនចេញពីនឹមអាណានិគមបារាំង។ ព្រឹត្តិការណ៍នយោបាយទាំងនេះបានបង្ហាញពីការផ្លាស់ប្តូរដ៏ធំធេងនៅក្នុងមនសិការជាតិ និងការតស៊ូដើម្បីអធិបតេយ្យភាពរបស់កម្ពុជានៅចុងសម័យអាណានិគមបារាំង។ សង្គមកម្ពុជានៅចុងសម័យអាណានិគមនៅតែជាសង្គមកសិកម្មបែបបុរាណ ដែលប្រជាជនភាគច្រើនជាកសិកររស់នៅតាមភូមិ។ ទោះបីជាមានការគ្រប់គ្រងពីបារាំងក៏ដោយ ក៏ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនទូទៅមិនទាន់មានការផ្លាស់ប្ដូរធំដុំប៉ុន្មានទេ។ នៅក្រោមការគ្រប់គ្រងរបស់បារាំង ប្រព័ន្ធពន្ធដារ និងការងារបម្រើបានក្លាយជាបន្ទុកធ្ងន់ធ្ងរសម្រាប់ប្រជាជនខ្មែរ ជាពិសេសកសិករ។ បារាំងបានដាក់បន្ទុកពន្ធដារខ្ពស់ទៅលើប្រជាជនខ្មែរ ពន្ធទាំងនេះមិនត្រឹមតែជាពន្ធប្រមូលផលទេ ថែមទាំងមានពន្ធលើដីធ្លី ពន្ធលើផ្ទះសម្បែង និងពន្ធលើមុខរបរផ្សេងៗទៀត។ ភាពធ្ងន់ធ្ងរនៃពន្ធដារនេះគឺជាមូលហេតុចម្បងនៃភាពមិនពេញចិត្ត និងការបះបោរជាច្រើន។ ជាក់ស្ដែង ការតវ៉ាប្រឆាំងពន្ធដារដ៏ធំបានកើតឡើងនៅឆ្នាំ១៩១៦ ដែលបង្ហាញពីការមិនអាចទ្រាំទ្របានរបស់ប្រជាជន។ ក្រៅពីពន្ធដារ ការងារបម្រើ ក៏នៅតែជាបញ្ហាដ៏ធំមួយផងដែរ។ ប្រជាជនត្រូវបានបង្ខំឱ្យធ្វើការដោយឥតគិតថ្លៃសម្រាប់រដ្ឋបាលអាណានិគមបារាំង។ ការងារទាំងនោះរួមមានការសាងសង់ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ ឬហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលបម្រើផលប្រយោជន៍បារាំង។ ការបង្ខិតបង្ខំឱ្យធ្វើការដោយមិនបានទទួលកម្រៃនេះ បានធ្វើឱ្យជីវភាពរបស់ប្រជាជនកាន់តែលំបាក និងបង្កើននូវការស្អប់ខ្ពើមចំពោះអាណានិគមនិយម។ នៅក្នុងអំឡុងចុងសម័យអាណានិគមបារាំង បារាំងបានណែនាំប្រព័ន្ធអប់រំទំនើបមួយចំនួនចូលមកកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ការអប់រំនេះនៅមានកម្រិត ហើយមិនមែនសម្រាប់ប្រជាជនទូទៅនោះទេ។ នៅក្រោមរបបអាណានិគមបារាំង លទ្ធភាពទទួលបានការអប់រំនៅកម្ពុជាមានកម្រិតយ៉ាងខ្លាំង។ វាមិនមែនជាសិទ្ធិសម្រាប់ប្រជាជនទូទៅទេ ប៉ុន្តែជាឯកសិទ្ធិសម្រាប់ក្រុមមនុស្សជាក់លាក់មួយ។ ការអប់រំត្រូវបានកំណត់សម្រាប់តែឥស្សរជនខ្មែរមួយចំនួនតូចប៉ុណ្ណោះ។ ពួកគេគឺជាអ្នកដែលមានឱកាសចូលរៀននៅសាលារៀនដែលបង្កើតឡើងដោយបារាំងផ្ទាល់។ តាមរយៈការអប់រំនេះ ពួកគេបានរៀនចេះភាសាបារាំងយ៉ាងស្ទាត់ជំនាញ និងបានទទួលគំនិតបែបលោកខាងលិច ដែលរួមមានគំនិតអំពីនយោបាយ រដ្ឋបាល និងសង្គម។ ក្រុមមនុស្សដែលបានទទួលការអប់រំពីបារាំងនេះ ក្រោយមកបានក្លាយជាកម្លាំងសំខាន់ក្នុងការដឹកនាំនយោបាយ និងរដ្ឋបាលរបស់ប្រទេស។ ពួកគេមួយចំនួនបានចូលបម្រើការងារក្នុងរដ្ឋបាលអាណានិគម ខណៈអ្នកខ្លះទៀតបានក្លាយជាអ្នកដឹកនាំក្នុងចលនាជាតិនិយមទាមទារឯករាជ្យ។ ទោះបីជាមានការណែនាំប្រព័ន្ធអប់រំទំនើបពីបារាំងក៏ដោយ ក៏ការអប់រំត្រូវបានកំណត់ក្នុងកម្រិតទាបសម្រាប់ប្រជាជនទូទៅនៅកម្ពុជាចុងសម័យអាណានិគម។ សាលារៀននៅតាមជនបទមានតិចតួចស្ទើរតែគ្មាន ខណៈឱកាសក្នុងការបន្តការសិក្សាខ្ពស់ក៏ស្ទើរតែគ្មានសម្រាប់ប្រជាជនទូទៅ។ វាបានបង្កផលវិបាកធំធេងដល់ការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងប្រទេស។ ភាពខ្វះខាតការអប់រំនេះបានធ្វើឱ្យប្រជាជនភាគច្រើនពិបាកក្នុងការអភិវឌ្ឍន៍ខ្លួនទាំងចំណេះដឹង ជំនាញ និងឱកាសសេដ្ឋកិច្ច។ លើសពីនេះ វាបានបង្កើនគម្លាតយ៉ាងធំរវាងឥស្សរជនដែលបានទទួលការអប់រំ និងប្រជាជនសាមញ្ញនៅតាមជនបទ។ គម្លាតនេះមិនត្រឹមតែជាគម្លាតចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងជាគម្លាតសេដ្ឋកិច្ច និងសង្គមផងដែរ។ វត្តមានរបស់បារាំងនៅកម្ពុជាក្នុងសម័យអាណានិគម មិនត្រឹមតែជាការគ្រប់គ្រងផ្នែកនយោបាយប៉ុណ្ណោះទេ ថែមទាំងបានបន្សល់ទុកនូវឥទ្ធិពលវប្បធម៌យ៉ាងជ្រាលជ្រៅផងដែរ។ បារាំងបានជះឥទ្ធិពលយ៉ាងធំទៅលើស្ថាប័នរដ្ឋបាល ដោយបានណែនាំរចនាសម្ព័ន្ធ និងរបៀបគ្រប់គ្រងបែបលោកខាងលិច។ ពួកគេបានបង្កើតប្រព័ន្ធរដ្ឋបាលថ្មីៗ បែងចែកក្រសួងនានា និងដាក់មន្ត្រីបារាំងឱ្យកាន់កាប់មុខតំណែងសំខាន់ៗ។ ប្រព័ន្ធអប់រំក៏ត្រូវបានកែទម្រង់ផងដែរ ទោះបីជាមានកម្រិត និងផ្តោតលើការបណ្ដុះបណ្ដាលឥស្សរជនបម្រើការងារឱ្យបារាំងក៏ដោយ។ ក្រៅពីការផ្លាស់ប្ដូរស្ថាប័នរដ្ឋបាល ឥទ្ធិពលរបស់បារាំងក៏បានជ្រៀតចូលទៅក្នុងផ្នែកខ្លះនៃជីវិតប្រចាំថ្ងៃរបស់ខ្មែរ។ ការជ្រៀតចូលនៃវប្បធម៌បារាំងអាចកត់សម្គាល់បានតាមរយៈ ឧទាហរណ៍ជាក់ស្ដែង ដូចជា ការប្រើប្រាស់ភាសាបារាំង ស្ថាបត្យកម្ម និងទម្លាប់រស់នៅ។ ភាសាបារាំងបានក្លាយជាភាសារដ្ឋបាល និងជាភាសាដ៏សំខាន់ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងចំណោមឥស្សរជន និងអ្នកអប់រំ។ អ្នកណាដែលចេះភាសាបារាំងត្រូវបានគេចាត់ទុកជាអ្នកមានចំណេះដឹងខ្ពស់ និងមានឱកាសការងារល្អ។ អគាររដ្ឋបាល ផ្ទះមួយចំនួនធំ និងហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងភ្នំពេញ ក៏ដូចជានៅតាមខេត្តមួយចំនួន ជាក់ស្ដែងដូចជានៅខេត្តបាត់ដំបង និងកំពត បានបង្ហាញយ៉ាងច្បាស់ពីស្ថាបត្យកម្មបែបបារាំង។ អគារទាំងនេះបានបន្សល់ទុកនូវទម្រង់សិល្បៈសំណង់មួយបែបដែលខុសពីស្ថាបត្យកម្មខ្មែរបុរាណ។ ទម្លាប់រស់នៅខ្លះៗរបស់បារាំង ក៏ត្រូវបានទទួលយកដោយជនជាតិខ្មែរមួយចំនួនដែរ ជាពិសេសក្នុងក្រុមឥស្សរជន និងអ្នកទីក្រុង។ ឧទាហរណ៍ ការផឹកកាហ្វេជាមួយនំប៉័ង ការស្លៀកពាក់បែបលោកខាងលិចមួយចំនួន ឬរបៀបរបបរៀបចំផ្ទះសម្បែង។ ការផ្លាស់ប្ដូរទាំងអស់នេះបានបន្សល់ទុកនូវមរតកវប្បធម៌ និងរចនាសម្ព័ន្ធមួយចំនួន ដែលនៅតែអាចមើលឃើញ និងមានឥទ្ធិពលរហូតមកដល់បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា។ ក្រៅពីឥទ្ធិពលទៅលើរដ្ឋបាល និងជីវភាពរស់នៅ ការចូលរួមរបស់បារាំងក្នុងការអភិរក្សប្រាសាទបុរាណខ្មែរ បានជះឥទ្ធិពលវិជ្ជមានទៅលើស្មារតីជាតិ។ ជាមួយគ្នានោះ ការជួសជុលប្រាសាទអង្គរវត្តដោយអ្នកបុរាណវិទ្យាបារាំង ជាពិសេសតាមរយៈសាលាបារាំងចុងបូព៌ា បានដើរតួនាទីយ៉ាងសំខាន់។ ទោះបីជាពួកគេមានគោលបំណងចម្បងក្នុងការស្រាវជ្រាវ និងសិក្សាអំពីវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរក៏ដោយ ក៏ការងារជួសជុល និងអភិរក្សដ៏លំបាកលំបិននេះបានរួមចំណែកយ៉ាងធំធេង។ ការងារនេះបានជួយលើកកម្ពស់មោទកភាពខ្មែរឡើងវិញចំពោះបេតិកភណ្ឌដ៏អស្ចារ្យរបស់ខ្លួន ដែលធ្លាប់ត្រូវបានបោះបង់ចោលអស់ជាច្រើនសតវត្សរ៍។ ការចាប់អារម្មណ៍ឡើងវិញចំពោះប្រាសាទអង្គរវត្ត ដែលជាអតីតរាជធានីដ៏រុងរឿង បានជួយដាស់ស្មារតីជាតិនិយម និងការស្រលាញ់បេតិកភណ្ឌវប្បធម៌របស់ខ្លួនឱ្យកាន់តែជ្រាលជ្រៅក្នុងចំណោមប្រជាជនខ្មែរ។ វាជាការរំលឹកដល់អតីតកាលដ៏រុងរឿង ដែលបានជំរុញទឹកចិត្តដល់ការតស៊ូដើម្បីអនាគត។ នៅចុងសម័យអាណានិគមបារាំង កម្ពុជាបានជួបប្រទះនូវការកើនឡើងនូវភាពចម្រុះជាតិសាសន៍ដោយសារតែមានការធ្វើចំណាកស្រុកយ៉ាងច្រើន។ ប្រជាជនដែលចំណាកស្រុកទាំងនោះភាគច្រើនជាជនជាតិវៀតណាម និងចិន។ នៅអំឡុងចុងសម័យអាណានិគមបារាំង ការធ្វើចំណាកស្រុករបស់ជនបរទេស ជាពិសេសជនជាតិវៀតណាម និងចិន បានជះឥទ្ធិពលយ៉ាងខ្លាំងដល់រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា។ ជនជាតិវៀតណាម និងចិនបានចូលមកកាន់កាប់វិស័យសេដ្ឋកិច្ចមួយចំនួននៅក្នុងប្រទេសកម្ពុជា។ ពួកគេបានផ្តោតជាសំខាន់នៅក្នុងវិស័យពាណិជ្ជកម្ម និងសេវាកម្ម ដែលជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ច។ ជនជាតិចិនជាទូទៅបានត្រួតត្រាលើវិស័យពាណិជ្ជកម្មលក់ដូរខ្នាតតូចធំ និងការផ្តល់កម្ចី ខណៈជនជាតិវៀតណាមច្រើនបានចូលរួមក្នុងវិស័យពលកម្មសំណង់ នេសាទ និងវិស័យសេវាកម្មផ្សេងៗ។ ការធ្វើចំណាកស្រុក និងការបែងចែកតួនាទីសេដ្ឋកិច្ចមិនស្មើភាព បានបង្កឱ្យមានការមិនពេញចិត្តយ៉ាងខ្លាំងក្នុងចំណោមប្រជាជនខ្មែរនៅចុងសម័យអាណានិគម។ គួរឱ្យកត់សម្គាល់ ជនជាតិវៀតណាមជាច្រើនត្រូវបានបារាំងតែងតាំងក្នុងរដ្ឋបាលអាណានិគម។ ពួកគេត្រូវបានគេផ្តល់តំណែងជាមន្ត្រីរាជការ អ្នកបកប្រែ ឬតួនាទីផ្សេងទៀតដែលទាក់ទងនឹងការគ្រប់គ្រង។ ការណ៍នេះបានធ្វើឱ្យមានការមិនពេញចិត្តពីសំណាក់ជនជាតិខ្មែរយ៉ាងខ្លាំង ដោយសារពួកគេមានអារម្មណ៍ថា បាត់បង់ឱកាស និងបាត់បង់ឥទ្ធិពល។ ក្នុងអំឡុងពេលចុងសម័យអាណានិគមបារាំង ការគ្រប់គ្រងរបស់បរទេសបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនជាតិខ្មែរជាម្ចាស់ស្រុក ជាពិសេសទាក់ទងនឹងឱកាសក្នុងការចូលរួមក្នុងកិច្ចការប្រទេសជាតិ។ ជាក់ស្ដែង ជនជាតិខ្មែរដែលជាម្ចាស់ស្រុក មិនសូវទទួលបានឱកាសចូលបម្រើការងារក្នុងរដ្ឋបាលរបស់ខ្លួនឯងឡើយ។ តំណែងសំខាន់ៗជាច្រើនត្រូវបានគ្រប់គ្រងដោយជនបរទេស ជាពិសេសជនជាតិវៀតណាម ដែលត្រូវបានបារាំងទុកចិត្ត និងផ្ដល់អាទិភាព។ នេះបានធ្វើឱ្យប្រជាជនខ្មែរមានអារម្មណ៍ថាបាត់បង់សិទ្ធិ និងតួនាទីនៅក្នុងប្រទេសរបស់ខ្លួនឯង ដែលជាកត្តាមួយជំរុញឱ្យមនសិការជាតិនិយមកាន់តែរីកចម្រើន។ ក្នុងសម័យអាណានិគមបារាំង ប្រជាជនខ្មែរបានជួបប្រទះនូវអារម្មណ៍នៃការបាត់បង់អធិបតេយ្យភាព និងឥទ្ធិពលនៅក្នុងប្រទេសខ្លួនឯងយ៉ាងខ្លាំង។ មូលហេតុសំខាន់មួយគឺដោយសារតំណែងសំខាន់ៗជាច្រើនក្នុងរដ្ឋបាលត្រូវបានគ្រប់គ្រងដោយជនបរទេស ជាពិសេសជនជាតិវៀតណាម ដែលបារាំងបានតែងតាំងឱ្យកាន់កាប់។ ការមិនពេញចិត្តចំពោះការគ្រប់គ្រងរបស់បារាំង និងការត្រួតត្រារបស់ជនបរទេសក្នុងវិស័យរដ្ឋបាល និងសេដ្ឋកិច្ច បានជំរុញឱ្យប្រជាជនកាន់តែចង់រំដោះខ្លួនចេញពីនឹមអាណានិគម។ នៅចុងសម័យអាណានិគម សេដ្ឋកិច្ចកម្ពុជាត្រូវបានរៀបចំឡើងដើម្បីបម្រើផលប្រយោជន៍បារាំងជាចម្បង។ នេះបានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រភពវត្ថុធាតុដើម និងទីផ្សារសម្រាប់ផលិតផលបារាំង។ នៅចុងសម័យអាណានិគមបារាំង វិស័យកសិកម្ម ជាពិសេសដំណាំស្រូវ នៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។ ស្រូវត្រូវបានផលិតសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញ។ លើសពីនេះ បារាំងបានអភិវឌ្ឍន៍ចម្ការកៅស៊ូ ដែលជាផលិតផលសំខាន់មួយសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ យ៉ាងណាមិញ ជីវភាពរបស់ប្រជាកសិករនៅតែរងការជញ្ជក់ឈាមយ៉ាងខ្លាំងពីបារាំង។ ពួកគេត្រូវបង់ពន្ធដារខ្ពស់ទៅឱ្យរដ្ឋបាលអាណានិគម ហើយជារឿយៗក៏ត្រូវប្រឈមមុខនឹងការប្រាក់ថ្លៃពីឈ្មួញកណ្ដាលផងដែរ ដែលធ្វើឱ្យពួកគេធ្លាក់ក្នុងបំណុលវ័ណ្ឌក។ នេះបង្ហាញពីភាពកេងប្រវ័ញ្ចដែលប្រជាកសិករខ្មែរត្រូវរ៉ាប់រងក្រោមការគ្រប់គ្រងរបស់បារាំង។ នៅចុងសម័យអាណានិគមបារាំង ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាត្រូវបានធ្វើឡើងក្នុងគោលបំណងច្បាស់លាស់មួយ គឺដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ចរបស់បារាំងផ្ទាល់។ បារាំងបានសាងសង់ផ្លូវថ្នល់ និងផ្លូវដែកមួយចំនួនតូចនៅកម្ពុជា ទោះជាយ៉ាងណាក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះមិនមែនសម្រាប់បម្រើប្រយោជន៍ប្រជាជនទូទៅនោះទេ។ គោលដៅចម្បងគឺដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និងធនធានធម្មជាតិ ដូចជាកៅស៊ូ និងស្រូវ សម្រាប់នាំចេញទៅប្រទេសបារាំង ឬប្រទេសផ្សេងៗទៀត។ ចំណែកឯឧស្សាហកម្មនៅមានលក្ខណៈបឋមនៅឡើយ ដោយផ្តោតសំខាន់លើការកែច្នៃវត្ថុធាតុដើមដែលមានស្រាប់ ដូចជាកៅស៊ូ និងស្រូវ មុននឹងបញ្ជូនទៅកាន់ទីផ្សារអន្តរជាតិ។ នេះបង្ហាញថា បារាំងមិនបានអភិវឌ្ឍន៍ឧស្សាហកម្មកែច្នៃស៊ីជម្រៅនៅកម្ពុជាទេ ព្រោះពួកគេចង់រក្សាប្រទេសនេះជាប្រភពវត្ថុធាតុដើម និងទីផ្សារសម្រាប់ផលិតផលរបស់ខ្លួន។ ជាក់ស្ដែង ប្រជាជនកម្ពុជាបានបង់ពន្ធខ្ពស់បំផុតក្នុងចំណោមបណ្ដាប្រទេសនៅឥណ្ឌូចិនទាំងមូល។ ពន្ធទាំងនេះរួមមានពន្ធដីធ្លី ពន្ធក្បាលមនុស្ស ពន្ធលើផលិតផលកសិកម្ម និងពន្ធផ្សេងៗទៀតដែលបានដាក់បន្ទុកធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជន។ ភាពលំបាកដោយសារបន្ទុកពន្ធដារនេះ បានក្លាយជាកត្តាមួយដែលជំរុញឱ្យមានការមិនពេញចិត្តកាន់តែខ្លាំង និងបានបង្កឱ្យមានចលនាតស៊ូប្រឆាំងនឹងអាណានិគមជាបន្តបន្ទាប់។ សរុបមក កម្ពុជានៅចុងសម័យអាណានិគមបារាំង គឺជាប្រទេសមួយដែលស្ថិតក្រោមការត្រួតត្រារបស់បរទេសយ៉ាងពេញលេញ។ គ្រប់ទិដ្ឋភាពទាំងអស់ ទាំងរដ្ឋបាល សង្គម និងសេដ្ឋកិច្ចត្រូវបានកំណត់ដោយផលប្រយោជន៍អាណានិគមបារាំងជាចម្បង។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពបែបនេះបានបង្កឱ្យមនសិការជាតិនិយមចាប់ផ្តើមរីកដុះដាលជាលំដាប់ក្នុងចំណោមប្រជាជនខ្មែរ ជាពិសេសតាមរយៈការអប់រំ និងការផ្សព្វផ្សាយ។ មនសិការនេះបាននាំឱ្យមានការទាមទារឯករាជ្យ និងការផ្លាស់ប្តូរនយោបាយជាបន្តបន្ទាប់ រួមមានទាំងចលនាខ្មែរឥស្សរៈ និងព្រះរាជបូជនីយកិច្ចរបស់ព្រះបាទនរោត្ដម សីហនុ។ ទីបំផុត កម្ពុជាក៏បានទទួលបានអធិបតេយ្យភាពពេញលេញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។